ការហាមឃាត់ការសម្លាប់សត្វព្រៃ គឺជាវិធានការចាំបាច់បំផុតក្នុងការអភិរក្សជីវៈចម្រុះ ការពារប្រព័ន្ធអេកូឡូស៊ី និងធានានូវតុល្យភាពធម្មជាតិ។ បទល្មើសសត្វព្រៃមិនត្រឹមតែបំផ្លាញជីវិតសត្វប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ធនធានធម្មជាតិ និងសង្គមជាតិទាំងមូល។ មូលហេតុនៃការហាមឃាត់ការសម្លាប់សត្វព្រៃ មានមូលហេតុសំខាន់ៗជាច្រើន ដូចជា ការពារប្រភេទសត្វជិតផុតពូជ រក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី ការពារធនធានធម្មជាតិ ការពារធនធានធម្មជាតិ តម្លៃសីលធម៌ និងវប្បធម៌ និងទប់ស្កាត់បទល្មើសឆ្លងដែន។ ការពារប្រភេទសត្វជិតផុតពូជ សត្វព្រៃជាច្រើនកំពុងប្រឈមមុខនឹងការផុតពូជដោយសារការបរបាញ់ ការបំផ្លាញជម្រក និងការជួញដូរខុសច្បាប់។ ការហាមឃាត់ជួយការពារចំនួនសត្វដែលនៅសេសសល់ និងផ្ដល់ឱកាសឱ្យពួកវាបន្តពូជ ដើម្បីឲ្យសត្វអាចបន្តពូជកាន់តែច្រើនឡើងបន្ថែមទៀត។ រក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី សត្វព្រៃនីមួយៗមានតួនាទីជាក់លាក់នៅក្នុងប្រព័ន្ធអេកូឡូស៊ី (ឧទាហរណ៍ សត្វស៊ីសាច់ជាអ្នកគ្រប់គ្រងចំនួនសត្វស៊ីស្មៅ សត្វលំអងផ្កាជួយដល់ការបន្តពូជរុក្ខជាតិ)។ ការបាត់បង់ប្រភេទសត្វណាមួយអាចរំខានដល់តុល្យភាពនេះ និងបង្កផលប៉ះពាល់ជាបន្តបន្ទាប់។ ជួយការពារធនធានធម្មជាតិ សត្វព្រៃជាផ្នែកមួយនៃធនធានធម្មជាតិដ៏មានតម្លៃ ដែលផ្ដល់ផលប្រយោជន៍ជាច្រើនដូចជា សេវាអេកូទេសចរណ៍ ឱសថ និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ បន្ថែមពីនេះតម្លៃសីលធម៌ និងវប្បធម៌ ព្រោះសត្វព្រៃជាច្រើនមានសារៈសំខាន់ផ្នែកវប្បធម៌ សាសនា និងសោភ័ណភាពសម្រាប់សង្គមមនុស្ស។ សត្វព្រៃខ្លះជាសត្វតំណាងឲ្យជាតិខ្មែរដែលបង្ហាញពីអត្តសញ្ញាណរបស់ប្រទេសកម្ពុជានិងអំណាចនៃសត្វនីមួយៗ។ ចុងក្រោយទប់ស្កាត់បទល្មើសឆ្លងដែន ការសម្លាប់សត្វព្រៃជាញឹកញាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងបណ្ដាញជួញដូរសត្វព្រៃខុសច្បាប់ឆ្លងដែន ដែលជាឧក្រិដ្ឋកម្មដ៏ធំមួយ។ ការហាមឃាត់ទប់ស្កាត់អ្នកបរបាញ់ឆ្លងប្រទេស ព្រោះពួកគេជាហេតុធ្វើឲ្យប៉ះពាល់ដល់ជម្រកសត្វព្រៃ។ រីឯប្រភេទសត្វសំខាន់ៗដែលត្រូវបានហាមឃាត់នៅកម្ពុជា គឺជាប្រភេទសត្វព្រៃកម្រ និងប្រភេទសត្វព្រៃដែលជិតផុតពូជ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ បានកំណត់ប្រភេទសត្វព្រៃសំខាន់ៗដែលត្រូវបានការពារ និងហាមឃាត់ការសម្លាប់ ការបរបាញ់ ឬការជួញដូរ។ សត្វដែលគេហាមឃាត់មិនឲ្យបរបាញ់មមានដូចជា ប្រភេទសត្វជិតផុតពូជ ប្រភេទសត្វងាយរងគ្រោះ។ សត្វដែលជិតផុតពូជ គឺជាប្រភេទសត្វដែលចំនួនរបស់វាបានថយចុះយ៉ាងខ្លាំង ហើយកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់នៃការបាត់បង់ទាំងស្រុងពីធម្មជាតិ ប្រសិនបើគ្មានការអភិរក្សទេ។ ដែលសត្វទាំងនោះមានដូចជា ថនិកសត្វ បក្សី ល្មូនដែលរស់នៅក្នុងព្រៃ និងជាសត្វដែលជិតផុតពូជ ប្រសិនបើគ្មានវិធានការហាមឃាត់នៅការបរបាញ់។ ចំពោះថនិកសត្វមាន ខ្លាធំ ខ្លារខិន ខ្លាឃ្មុំខ្មៅ ខ្លាពពក ខ្លាត្រី ខ្លាឃ្មុំធំ ដំរីអាស៊ី រមាំង ប្រើស គោព្រៃ ទន្សោង ក្របីព្រៃ ស្វាអង្កត់ ទោចម្កុដ ស្វាកន្ទុយស ឆ្កែព្រៃ ជ្រូកព្រៃ ។ល។ រីឯប្រភេទបក្សីមាន ត្រយងយក្ស ត្រយងចំប៉ី ក្ងោក ត្រដក់តូចធំ សត្វពពូលទឹក ក្រសារធ្នង់ ក្រសារប្រផេះ សត្វក្រៀល បក្សីស្មោញ សត្វទុងប្រផេះ សត្វក្អែកទឹក និងកុកជាដើម។ ចំណែឯសត្វល្មូនមាន ក្រពើភ្នំ , អណ្ដើកហ្លួង អណ្ដើកសេក អណ្ដើកសមុទ្រគ្រប់ប្រភេទ ពស់ថ្លាន់គ្រប់ប្រភេទជាដើម។ សត្វដែលរងគ្រោះសំដៅលើ ប្រភេទសត្វដែលចំនួនរបស់វាបានថយចុះយ៉ាងខ្លាំង ហើយកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់នៃការបាត់បង់ទាំងស្រុងពីធម្មជាតិ។ សត្វទាំងនោះមានដូចជា ថនិកសត្វមាន សំពោចគ្រប់ប្រភេទ ឈ្លូស ប្រើស ជ្រូកព្រៃ រមាំង និងសត្វព្រៃជាច្រើនប្រភេទទៀត។ ប្រភេទសត្វបក្សីមាន ត្រចៀកកាំ រលក មាន់ព្រៃ ចាប ព្រាបព្រៃ កុក និងសត្វព្រៃជាច្រើនទៀតដែលរងនូវការគំរាមគំហែង។ ប្រភេទទាំងនេះជាសត្វដែលជិតផុតពូជនិងជាសត្វព្រៃដែលត្រូវអភិរក្សត្រូវហាមឃាត់មិនឲ្យបរបាញ់ទេព្រោះដើម្បីរក្សាទុកកំុឲ្យផុតពូជ។ ចំពោះក្របខ័ណ្ឌច្បាប់ និងការអនុវត្តកម្ពុជាមានក្របខ័ណ្ឌច្បាប់ជាមូលដ្ឋានសម្រាប់ការពារសត្វព្រៃកុំឲ្យរងនៅការគំរាមគំហែង។ ច្បាប់ស្តីពីព្រៃឈើ ឆ្នាំ ២០០២ កំណត់បទល្មើសព្រៃឈើ និងសត្វព្រៃ រួមទាំងការកាប់ឈើ ការបរបាញ់ ការចាប់ និងការជួញដូរ ហើយចែងពីទោសទណ្ឌសម្រាប់បទល្មើសទាំងនេះ។ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ឆ្នាំ ២០០៨ ផ្ដល់មូលដ្ឋានគតិយុត្តសម្រាប់បង្កើត និងគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលជាជម្រកសំខាន់សម្រាប់សត្វព្រៃ ហើយចែងពីសកម្មភាពហាមឃាត់នៅក្នុងតំបន់ទាំងនេះ។ អនុក្រឹត្យ និងប្រកាសនានា ត្រូវបានចេញផ្សាយដើម្បីពង្រឹងការអនុវត្តច្បាប់ កំណត់លម្អិតពីប្រភេទសត្វការពារ និងដាក់ចេញវិធានការបន្ថែម។ កិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជាជាភាគីនៃអនុសញ្ញា អនុសញ្ញាអន្តរជាតិស្តីពីការជួញដូរសត្វព្រៃនិងរុក្ខជាតិដែលមានហានិភ័យនៃការផុតពូជ និងអនុសញ្ញាជីវៈចម្រុះ ដែលតម្រូវឱ្យមានការអនុវត្តតាមបទប្បញ្ញត្តិអន្តរជាតិក្នុងការគ្រប់គ្រង និងទប់ស្កាត់ការជួញដូរសត្វព្រៃ។ ការអនុវត្ត ស្ថាប័នសំខាន់ៗក្នុងការអនុវត្តច្បាប់រួមមាន ក្រសួងបរិស្ថាន ជាអ្នកគ្រប់គ្រងតំបន់ការពារធម្មជាតិ រដ្ឋបាលព្រៃឈើ ជាអ្នកគ្រប់គ្រងព្រៃឈើ នគរបាលជាតិ កងរាជអាវុធហត្ថ និងតុលាការ។ ដើម្បីធ្វើការល្បាតនិងត្រួតពិនិត្យ ការបង្ក្រាបបទល្មើស ការអប់រំ និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ចំពោះបញ្ហាប្រឈមទោះបីជាមានក្របខ័ណ្ឌច្បាប់ក៏ដោយ ការការពារសត្វព្រៃនៅកម្ពុជានៅតែប្រឈមនឹងបញ្ហាជាច្រើន។ ការបរបាញ់ និងការជួញដូរខុសច្បាប់ នៅតែបន្តកើតមានយ៉ាងសកម្ម ជាពិសេសតាមបណ្ដាញអនឡាញ និងទីផ្សារងងឹត។ ការបំផ្លាញជម្រក ការកាប់បំផ្លាញព្រៃឈើ ការរានដីធ្វើកសិកម្ម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្តបំផ្លាញជម្រកសត្វព្រៃ។ ការអនុវត្តច្បាប់នៅមានកម្រិត ដោយកង្វះធនធាន រួមទាំងមនុស្ស ថវិកា ឧបករណ៍ និងអំពើពុករលួយនៅតែជាឧបសគ្គ។ ការយល់ដឹងនៅមានកម្រិត ប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់យល់ដឹងច្បាស់ពីផលប៉ះពាល់នៃការសម្លាប់សត្វព្រៃ និងសារៈសំខាន់នៃការអភិរក្ស។ តម្រូវការទីផ្សារ តម្រូវការសម្រាប់សាច់សត្វព្រៃ ផ្នែកខ្លះនៃសត្វសម្រាប់ឱសថបុរាណ និងសត្វចិញ្ចឹម នៅតែជំរុញឱ្យមានការជួញដូរ។ ទាំំងនេះសុទ្ធតែជាបញ្ហាប្រឈមធ្ងន់ធ្ងរចំពោះសត្វព្រៃក្នុងរស់នៅដែលជាហេតុធ្វើឲ្យសត្វព្រៃធ្វើការបន្លាស់ទីទៅតំបន់ផ្សេងឬក៏ផុតពូជសត្វព្រៃដោយសារតែការបរបាញ់ជាដើម។ រីឯដំណោះស្រាយពង្រឹងការអនុវត្តច្បាប់ បង្កើនការល្បាត ការស៊ើបអង្កេត និងការចាប់ខ្លួនជនល្មើស ហើយត្រូវដាក់ទោសទណ្ឌឱ្យបានតឹងរ៉ឹង និងតម្លាភាព។ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នជាតិ អង្គការអន្តរជាតិ និងសហគមន៍មូលដ្ឋាន ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសសត្វព្រៃឆ្លងដែន។ ជួយលើកកម្ពស់ការអប់រំ និងការផ្សព្វផ្សាយ បន្តផ្សព្វផ្សាយដល់សាធារណជន ជាពិសេសយុវជន អំពីសារៈសំខាន់នៃការអភិរក្សសត្វព្រៃ និងផលវិបាកផ្លូវច្បាប់នៃការបរបាញ់ និងជួញដូរ។ បង្កើតជម្រើសជីវភាពសម្រាប់សហគមន៍ ផ្ដល់ឱកាសការងារ និងជំនួញស្របច្បាប់ដល់ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ការពារ ដើម្បីកាត់បន្ថយការពឹងផ្អែកលើធនធានព្រៃឈើ។ មួយវិញទៀតបច្ចេកវិទ្យាទំនើប ប្រើប្រាស់បច្ចេកវិទ្យាដូចជា ដ្រូន ប្រព័ន្ធតាមដាន និងកាមេរ៉ាកម្ដៅ ក្នុងការឃ្លាំមើល និងបង្ក្រាបបទល្មើស។ ការការពារសត្វព្រៃ និងការហាមឃាត់ការបរបាញ់សម្លាប់ពពួកសត្វព្រៃទាំងអស់នេះគឺជាការវិនិយោគសម្រាប់អនាគត។ មានតែតាមរយៈការប្ដេជ្ញាចិត្តរួមគ្នាទេ ទើបយើងអាចធានាបាននូវការរស់រានមានជីវិតរបស់ប្រភេទសត្វកម្រ និងសុខភាពនៃប្រព័ន្ធអេកូឡូស៊ី។ ដូច្នេះយើងទាំងអស់គ្នាគួរតែធ្វើការអនុវត្តន៍ច្បាប់និងសិក្សាស្វែងយល់បន្ថែមដើម្បីជួយអភិរក្សនៅសត្វព្រៃកុំឲ្របាត់បង់ថែរក្សាទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់ពីប្រភពសត្វទាំងអស់នោះ។